ក្រៅពីធ្វើជាសម្ល និង ខជាមួយសាច់ យើងក៏អាចយកទំពាំងទៅធ្វើជាជ្រក់យ៉ាងឆ្ងាញ់ពិសាបានដែរ ដែលគេនិយមហៅថា ជ្រក់ទំពាងជូរ។ មួយវិញទៀត យើងក៏អាចយកជ្រក់ទំពាំងជូរនេះទៅធ្វើម្ហូបជាច្រើនមុខដែរ។ ការយកទំពាំងទៅធ្វើជាជ្រក់អាចជួយឱ្យយើងរក្សាទុកវាបានយូរជាងធម្មតា ជាពិសេស នៅពេលខែសម្បូរទំពាំង ហើយយើងមិនដឹងថាយកវាទៅធ្វើម្ហូបអ្វី។ ដោយមិនបង្អង់យូរ យើងទៅមើលពីរបៀបធ្វើជ្រក់ទំពាំងជូរ និងគ្រឿងផ្សំដែលយើងត្រូវការទាំងអស់គ្នា។ ដំបូង យើងយកទំពាំង ២ឬ៣គល់ មកបកសំបក និងចិតគល់ចាស់ៗចេញឱ្យអស់ ទុកតែផ្នែកដែលខ្ចីប៉ុណ្ណោះ។ បន្ទាប់ពីចិតសំបករួចរាល់ យើងត្រូវយកទំពាំងទៅលាងទឹក និងហាន់វា។ សម្រាប់ការហាន់ទំពាំងវិញ យើងអាចហាន់វាបានទៅតាមចំណូលចិត្ត។ ក្រោយពីហាន់រួចរាល់ យើងត្រូវយកទំពាំងទាំងនោះទៅដាក់ក្នុងកែវថ្មមួយ បើអាច កុំប្រើកែវជ័រ។ បន្ទាប់មកទៀត យើងគ្រាន់តែចាក់ទឹកធម្មតា ចូលបំពេញកែវនោះ រួចគ្របគំរបឱ្យជិត រក្សាទុករយៈពេល៣យប់ ៤ថ្ងៃ នៅខាងក្រៅធម្មតា មិនមែនទូទឹកកកទេ។ ក្នុងអំឡុងពេល៣យប់នោះ យើងត្រូវផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ ហើយយើងក៏ប្រហែលសង្កេតឃើញដែរថា ទឹកទំពាំងរបស់យើងរាងធំក្លិនបន្តិច ប៉ុន្តែវាធម្មតាទេ។ ដល់យប់ទីបី យើងចាក់ទឹកត្រាំទំពាំងចេញឱ្យអស់ រួចយកសាច់ទំពាំងទៅលាងទឹកឱ្យបានស្អាត រួចដាក់ចូលកែវវិញ។ នេះជាវគ្គបញ្ចប់ ក៏ជាផ្នែកសំខាន់មួយនៃការធ្វើជ្រក់ទំពាំងជូរផងដែរ ដោយពេលយើងតម្រៀបទំពាំងចូលកែវវិញ យើងត្រូវរៀបវាម្ដងបន្តិចៗ ព្រមទាំងរោយអំបិលក្រួសពីលើ និងបន្តធ្វើរហូតដល់អស់ទំពាំង។ ការធ្វើទំពាំងជូរនេះដែរ កាលណាយើងប្រើអំបិលកាន់តែច្រើន យើងអាចរក្សាទំពាំងរបស់យើងបានកាន់តែយូរ។ ប៉ុន្តែបើបងប្អូនចង់រហ័សបានញុំា អាចប្រើអំបិលល្មមបាន ដើម្បីឱ្យវាឆាប់ជូរ។ ជាចុងក្រោយ យើងគ្រាន់តែយកជ្រក់ទំពាំងជូររបស់យើងទៅទុកនៅកន្លែងណាមួយសមរម្យជាការស្រេច។ គេអាចយកជ្រក់ទំពាំងជូរនេះទៅផ្សំ និងចម្អិនជាមួយម្ហូបជាច្រើន ជាពិសេសនោះគឺ ស្លម្ជូរទំពាំង ដែលមានរសជាតិឆ្ងាញ់លេខ១។